ការដាច់ចរន្តអគ្គិសនីភ្លាមៗ ធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងភាពងងឹតសូន្យឈឹង។ មនុស្សជាច្រើនប្រញាប់ប្រញាល់រកមើលពិល ឬទូរស័ព្ទដៃដើម្បីបំភ្លឺផ្លូវ។ ការអុជទៀននៅតាមផ្ទះ បង្កើតបានជាទិដ្ឋភាពពន្លឺភ្លឹបភ្លែតៗនៅតាមបង្អួច។ សំឡេងម៉ាស៊ីនភ្លើងចាប់ផ្តើមបន្លឺឡើងនៅតាមបណ្តាហាងទំនិញ និងអាជីវកម្មនានា។ កុមារជារឿយៗស្រែកហ៊ោដោយភាពសប្បាយរីករាយ នៅពេលភ្លើងដាច់ភ្លាមៗ។ មនុស្សពេញវ័យតែងតែឆែកមើលទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជា ដើម្បីដឹងពីមូលហេតុ។ ការបើកបង្អួច និងទ្វារឱ្យធំៗ គឺជាសកម្មភាពដំបូងដើម្បីឱ្យខ្យល់ចេញចូល។ កម្ដៅក្នុងផ្ទះកើនឡើងយ៉ាងរហ័ស នៅពេលដែលម៉ាស៊ីនត្រជាក់ និងកង្ហារឈប់ដំណើរការ។ ការប្រើប្រាស់ពិលពាក់ក្បាល ជួយឱ្យការធ្វើកិច្ចការក្នុងផ្ទះងាយស្រួលជាងមុន។ មនុស្សជាច្រើនជ្រើសរើសចេញមកក្រៅផ្ទះ ដើម្បីរកខ្យល់អាកាសត្រជាក់។ ការដាច់ភ្លើងគឺជាពេលវេលាដែលសមាជិកគ្រួសារ ចេញមកអង្គុយជុំគ្នានៅទីធ្លាមុខផ្ទះ។ អ្នកជិតខាងជារឿយៗជួបជុំគ្នាជជែកលេងនៅតាមចិញ្ចើមផ្លូវ ដើម្បីសួរនាំពីស្ថានភាពភ្លើង។ ការនិទានរឿងខ្មោច ឬរឿងនិទានបុរាណ ក្លាយជាសកម្មភាពពេញនិយមសម្រាប់ក្មេងៗក្នុងភាពងងឹត។ មនុស្សចាស់ចូលចិត្តអង្គុយលើគ្រែញ៉ាំស្លា និងនិយាយពីរឿងរ៉ាវកាលពីសម័យមុន។ ការអង្គុយហូបបាយជុំគ្នាជាមួយពន្លឺទៀន បង្កើតបានជាបរិយាកាសប្លែកម្យ៉ាង។ មិត្តភក្តិជារឿយៗជួបជុំគ្នាដើរទៅរកកន្លែងដែលមានម៉ាស៊ីនភ្លើង ឬតំបន់ដែលមិនដាច់ភ្លើង។ ការជជែកគ្នាពីផ្ទះមួយទៅផ្ទះមួយ ក្លាយជាសកម្មភាពកម្សាន្ត។ ភាពស្ងប់ស្ងាត់នៃគ្រឿងអេឡិចត្រូនិច ធ្វើឱ្យការសន្ទនាក្នុងគ្រួសារមានភាពស៊ីជម្រៅជាងមុន។ មនុស្សជាច្រើនប្រើពេលនេះដើម្បីមើលផ្កាយ ដែលមើលឃើញច្បាស់ជាងពេលមានភ្លើងអគ្គិសនី។ ការលេងល្បែងប្រជាប្រិយងាយៗនៅទីធ្លាផ្ទះ ជួយរំសាយភាពធុញទ្រាន់សម្រាប់កុមារ។ ការប្រើផ្លិតដែលធ្វើពីស្លឹកត្នោត ក្លាយជាឧបករណ៍ដ៏សំខាន់បំផុត។ មនុស្សជាច្រើនសម្រេចចិត្តងូតទឹកដើម្បីជួយឱ្យរាងកាយត្រជាក់ និងស្រួលខ្លួន។ ការអង្គុយនៅក្រោមដើមឈើធំៗ ផ្តល់នូវខ្យល់ត្រជាក់ធម្មជាតិដែលប្រសើរជាងក្នុងផ្ទះ។ មនុស្សមួយចំនួនចូលចិត្តសម្រាកនៅលើអង្រឹងដែលចងនៅក្រោមផ្ទះ។ ការប្រើកន្សែងត្រជាក់មករុំក ឬជូតខ្លួន ជួយកាត់បន្ថយកម្ដៅបានមួយកម្រិត។ គ្រួសារខ្លះសម្រេចចិត្តជិះម៉ូតូដើរលេង ដើម្បីទទួលបានខ្យល់អាកាសតាមដងផ្លូវ។ ការចាក់ទឹកលាងទីធ្លាមុខផ្ទះ ជួយកាត់បន្ថយចំហាយកម្ដៅដែលភាយចេញពីដី។ មនុស្សជាច្រើនជ្រើសរើសទៅសម្រាកនៅមាត់ទន្លេ ឬសួនច្បារសាធារណៈ។ ការគេងនៅលើកម្រាលការ៉ូត្រជាក់ៗ ជាវិធីសាមញ្ញដើម្បីទប់ទល់នឹងភាពហប់។ ការប្រើកង្ហារប្រើថ្ម ឬអាគុយខ្នាតតូច ក្លាយជាជម្រើសដ៏ពេញនិយមនាពេលបច្ចុប្បន្ន។ ការចម្អិនអាហារដោយប្រើចង្រ្កានហ្គាស ឬចង្រ្កានធ្យូង មិនរងផលប៉ះពាល់ពីការដាច់ភ្លើងឡើយ។ មនុស្សជាច្រើនសម្រេចចិត្តទៅទទួលទានអាហារនៅខាងក្រៅផ្ទះ ដែលមានម៉ាស៊ីនភ្លើង។ ការញ៉ាំផ្លែឈើត្រជាក់ៗដែលនៅសេសសល់ក្នុងទូទឹកកក ជួយបំបាត់ភាពស្រេកទឹក។ អ្នកលក់ដូរតាមចិញ្ចើមផ្លូវដែលប្រើភ្លើងអាគុយ ក្លាយជាចំណុចទាក់ទាញសម្រាប់អ្នកដំណើរ។ ការទិញទឹកកកដុំមករក្សាទុកក្នុងធុងស្នោ ជួយរក្សាភាពត្រជាក់នៃភេសជ្ជៈ។ ការរក្សាទុកអាហារដែលងាយរលួយឱ្យបានល្អ ជាកិច្ចការដែលត្រូវធ្វើភ្លាមៗ។ សំឡេងលក់ដូរតាមរទេះរុញ កាន់តែឮច្បាស់ក្នុងបរិយាកាសដែលគ្មានសំឡេងទូរទស្សន៍។ ការឆុងកាហ្វេ ឬតែដោយប្រើទឹកក្តៅពីដបទឹកក្តៅ បង្កើតជាសកម្មភាពសម្រាកលម្ហែ។ ការចម្អិនសាច់ដែលនៅក្នុងទូទឹកកកយកមកធ្វើម្ហូបភ្លាមៗ ដើម្បីកុំឱ្យខូចគុណភាព។ ការសន្សំថ្មទូរស័ព្ទដៃ ក្លាយជាអាទិភាពចម្បងសម្រាប់អ្នកប្រើប្រាស់គ្រប់រូប។ មនុស្សជាច្រើនប្រើប្រាស់ Power Bank ដើម្បីបន្តការប្រើប្រាស់បណ្តាញសង្គម។ មនុស្សមួយចំនួនចូលចិត្តទស្សនាវីដេអូដែលបានទាញយកទុកជាមុន។ ការលេងហ្គេមដែលមិនប្រើប្រាស់អ៊ីនធឺណិត ជួយឱ្យក្មេងៗមិនសូវរករឿងពេលដាច់ភ្លើង។ ការប្រើប្រាស់អំពូល LED ប្រើថ្ម កំពុងជំនួសឱ្យការប្រើប្រាស់ទៀន។ មនុស្សជាច្រើនឆ្លៀតពេលដេកសម្រាក ដើម្បីសន្សំកម្លាំងសម្រាប់ធ្វើការពេលភ្លើងមកវិញ។ ការថតរូបភាពសកម្មភាពពេលដាច់ភ្លើងបង្ហោះលើបណ្តាញសង្គម គឺជាទម្លាប់សម័យថ្មី។ ភាពងងឹតធ្វើឱ្យមនុស្សមានអារម្មណ៍ចង់ស្តាប់តន្ត្រីស្រាលៗ តាមរយៈឧបករណ៍បំពងសំឡេងប្រើថ្ម។ ការអានសៀវភៅក្រោមពន្លឺភ្លើងពិល គឺជាបទពិសោធន៍ដ៏ស្ងប់ស្ងាត់មួយបែប។ ការងារដែលប្រើប្រាស់កុំព្យូទ័រយួរដៃ អាចបន្តទៅមុខបានក្នុងរយៈពេលខ្លីតាមកម្លាំងថ្ម។ សិស្សានុសិស្សជារឿយៗត្រូវផ្អាកការធ្វើលំហាត់ ឬរៀនសូត្រតាមអនឡាញ។ ការងារផ្ទះបាយមួយចំនួនដូចជា ការបុកគ្រឿង ឬការសម្អាតបន្លែ អាចធ្វើបានធម្មតា។ ម្ចាស់ហាងតូចៗជារឿយៗប្រើប្រាស់ម៉ាស៊ីនគិតលេខដៃ ដើម្បីបន្តការលក់ដូរ។ ការបោសសម្អាតទីធ្លាផ្ទះក្នុងភាពងងឹត មិនមែនជាការងារដែលងាយស្រួលឡើយ។ ការដាច់ភ្លើងយូរធ្វើឱ្យប៉ះពាល់ដល់ការផលិតនៅក្នុងសិប្បកម្មខ្នាតតូច។ ការងារផ្សេងៗ ត្រូវប្រើពិលជួយបំភ្លឺដើម្បីបន្តការងារ។ ការប្រជុំតាមរយៈទូរស័ព្ទដៃ នៅតែអាចប្រព្រឹត្តទៅបានដរាបណាមានសេវាអ៊ីនធឺណិត។ ការត្រួតពិនិត្យសោរទ្វារ និងបង្អួចឱ្យបានហ្មត់ចត់ ជាការចាំបាច់ក្នុងពេលងងឹត។ ការប្រុងប្រយ័ត្នចំពោះសត្វមានពិសដូចជា អាសិរពិស ឬខ្ទួយ ត្រូវយកចិត្តទុកដាក់ខ្ពស់។ ការពន្លត់ទៀនមុនពេលចូលគេង គឺជាវិធានការការពារអគ្គិភ័យដ៏សំខាន់។ មនុស្សជាច្រើនបារម្ភពីសុវត្ថិភាពម៉ូតូ ឬយានយន្តដែលចតនៅខាងក្រៅផ្ទះ។ ការប្រើមុងជានិច្ច ជួយការពារពីមូសខាំដែលមករំខានក្នុងភាពងងឹត។ សំឡេងឆ្កែព្រុសក្នុងភូមិ កាន់តែឮច្បាស់ និងធ្វើឱ្យមានការប្រុងប្រយ័ត្នខ្លាំងជាងមុន។ ការទុកដាក់ធុងសាំងសម្រាប់ម៉ាស៊ីនភ្លើងឱ្យឆ្ងាយពីកន្លែងអុជទៀន ជាការត្រឹមត្រូវ។ ការជួយមើលគ្នាទៅវិញទៅមករវាងអ្នកជិតខាង ជួយបង្កើតអារម្មណ៍សុវត្ថិភាព។ ការដើរចេញក្រៅផ្ទះត្រូវមានពិលជាប់ខ្លួន ដើម្បីជៀសវាងការជំពប់ជើងដួល។ ការបិទកុងតាក់គ្រឿងអេឡិចត្រូនិចធំៗ ជួយការពារការឆេះពេលភ្លើងមកវិញភ្លាមៗ។ ការដាច់ភ្លើងធ្វើឱ្យមនុស្សនឹកឃើញដល់ការរស់នៅតាមបែបសាមញ្ញកាលពីសម័យមុន។ ភាពអត់ធ្មត់គឺជាអ្វីដែលគ្រប់គ្នាត្រូវមាន ក្នុងអំឡុងពេលរង់ចាំភ្លើងមកវិញ។ មនុស្សភាគច្រើនមានអារម្មណ៍ធូរស្រាល និងរីករាយជាខ្លាំង នៅពេលភ្លើងមកវិញភ្លាមៗ។ ការរស់នៅដោយគ្មានអគ្គិសនី ជួយឱ្យយើងដឹងពីតម្លៃ និងសារៈសំខាន់នៃថាមពល។ ទោះបីជាមានការលំបាក ប៉ុន្តែការដាច់ភ្លើងជួយកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាលើសកម្រិត។ ភាពស្ងប់ស្ងាត់នៃរាត្រីដែលគ្មានភ្លើងអគ្គិសនី ផ្តល់នូវអារម្មណ៍ប្លែកម្យ៉ាងដល់ផ្លូវចិត្ត។ គ្រប់គ្នាជឿថា ការអភិវឌ្ឍន៍វិស័យថាមពលនឹងជួយកាត់បន្ថយការដាច់ភ្លើងនាពេលអនាគត។ ការត្រៀមលក្ខណៈជានិច្ចសម្រាប់ករណីដាច់ភ្លើង ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ បទពិសោធន៍នៃការដាច់ភ្លើង ក្លាយជាប្រធានបទសន្ទនាដ៏ជក់ចិត្តនៅថ្ងៃបន្ទាប់។ ស្នាមញញឹម និងការជួយគ្នាទៅវិញទៅមក នៅតែមានទោះបីជាស្ថិតក្នុងភាពងងឹតក៏ដោយ។